វិធីសាស្រ្តរបស់ប្រទេសកម្ពុជាចំពោះការប្រមូលផ្តុំ និងការតវ៉ាផ្នែកនយោបាយត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដោយមានកងកម្លាំងសន្តិសុខ ប៉ូលីស យោធា និងអង្គភាពវរជនដូចជា ទីបញ្ជាការអង្គរក្ស ត្រូវបានគេប្រើជាញឹកញាប់ ដើម្បីបង្ក្រាបការប្រឆាំង។ ប៉ូលីសមានតួនាទីសំខាន់ក្នុងការឆ្លើយតបចំពោះការប្រមូលផ្តុំនយោបាយ ការតវ៉ាក្នុងរបបច្បាប់ និងការរក្សាសន្តិសុខសាធារណៈ។ ពីព្រោះ ប៉ូលិសជាអង្គភាពដំបូងនៃការអនុវត្តច្បាប់ ដូច្នេះពួកគេត្រូវរៀបចំការការពារសុវត្ថិភាពរបស់អ្នករួមចំណែកក្នុងការប្រមូលផ្ដុំ ការបង្ការនឹងទប់ស្កាត់សកម្មភាពហិង្សា និងបើកផ្លូវឱ្យសកម្មភាពនោះអាចធ្វើបានក្នុងសន្តិភាព។ តាមប្រភពផ្លូវការ និងការអះអាងរបស់រាជរដ្ឋាភិបាលបានលើកឡើងថា ការចូលរួមរបស់ប៉ូលីសមានគោលបំណងក្នុងការថែរក្សាសន្តិសុខសាធារណៈ និងការរារាំងអំពើហិង្សា។ ការឆ្លើយតបរបស់ប៉ូលីសអាស្រ័យលើបរិបទនយោបាយ សង្គម និងច្បាប់ក្នុងប្រទេស។ ជាទូទៅ ការឆ្លើយតបរបស់ប៉ូលីសអាចរួមមាន ការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈសំដៅដល់ ប៉ូលីសត្រូវមានភារៈកិច្ចថែរក្សាសន្តិសុខ ទប់ស្កាត់អំពើហិង្សា ហើយអនុញ្ញាតឲ្យមានការប្រមូលផ្តុំនៅក្នុងសេរីភាព តែត្រូវអនុវត្តតាមច្បាប់ ដូចជាការចុះបញ្ជីជាមុន។ ការប្រើកម្លាំង មានន័យថា ប៉ូលីសអាចប្រើកម្លាំងក្នុងករណីចាំបាច់ ប៉ុន្តែការប្រើកម្លាំងនោះត្រូវអនុវត្តនៅក្នុងសំណុំបទបញ្ជាអន្តរជាតិ ដូចជាសេចក្តីណែនាំរបស់អង្គការសហប្រជាជាតិ។ ការចាប់ខ្លួន និងការចាប់ទុកចំពោះអ្នកតវ៉ា គឺមានន័យថាប៉ូលីសអាចចាប់ខ្លួនអ្នកតវ៉ាដែលរួមចំណែកក្នុងការបង្កឲ្យមានអំពើហិង្សា ឬការរំលោភច្បាប់។ អ្នកតវ៉ាមិនត្រូវរងការរំលោភសិទ្ធិរបស់ខ្លួន ឬបង្កឱ្យមានការបំពានលើសេរីភាពបែបនយោបាយនោះទេ។ សិទ្ធិមនុស្ស និងសេរីភាពក្នុងការបង្ហាញមតិ សំដៅលើប្រទេសដែលគោរពសិទ្ធិមនុស្សធម្មតាមានច្បាប់ថែរក្សាសិទ្ធិអ្នកតវ៉ាឲ្យអាចបង្ហាញមតិដោយសន្តិភាព ហើយប៉ូលីសត្រូវទទួលបានការបណ្តុះបណ្តាលអំពីសិទ្ធិមនុស្ស និងការគ្រប់គ្រងបាតុកម្មដោយមិនប្រើហិង្សា។ ការជ្រើសរើសនិងការបណ្តុះបណ្តាលប៉ូលីសគឺ ប៉ូលីសទទួលបានការបណ្តុះបណ្តាលពិសេសស្តីពីការគ្រប់គ្រងការប្រមូលផ្តុំនិងបាតុកម្ម ដើម្បីធានាថាពួកគេអាចឆ្លើយតបបានដោយសមរម្យ និងគោរពសិទ្ធិមនុស្ស។ ការប្រើបច្ចេកវិទ្យា មានន័យថា ប៉ូលីសប្រើបច្ចេកវិទ្យាដូចជា កាមេរ៉ាសុវត្ថិភាព , កាមេរ៉ាភ្ជាប់និងខ្លួន ដើម្បីថតឯកសារនិងត្រួតពិនិត្យព្រឹត្តិការណ៍បាតុកម្ម។ បច្ចេកវិទ្យានេះជួយបង្កើនភាពត្រឹមត្រូវនៃការឆ្លើយតប និងកាត់បន្ថយការប្រើកម្លាំងមិនសមរម្យ។ ប៉ូលីសអាចមានការគ្រប់គ្រងតាមការណែនាំនយោបាយជាក់លាក់ ប៉ុន្តែការបង្ហាញមតិមានការត្រួតពិនិត្យយ៉ាងតឹងរឹង។ ជាពិសេស ប៉ូលិសត្រូវតែត្រួតពិនិត្យការប្រមូលផ្ដុំយ៉ាងម៉ត់ចត់ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីបង្ហាញពីតួនាទីរបស់ខ្លួនក្នុងការរក្សាបាននូវស្ថេរភាពសង្គម។ បន្ថែមលើនេះទៀត ប៉ូលីសភាគច្រើននឹងមានការត្រួតពិនិត្យយ៉ាងខ្លាំងលើការប្រមូលផ្តុំនយោបាយ និងការតវ៉ា ដើម្បីធានាសុវត្ថិភាពសាធារណៈ និងការអនុវត្តច្បាប់។ ការត្រួតពិនិត្យសកម្មភាពប្រមូលផ្តុំមិនមែនមានន័យថា "រារាំង" ប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែធានាថាផ្តល់សុវត្ថិភាពដល់អ្នកមានសិទ្ធិ រួមទាំងអ្នកផ្សេងទៀត។ ប៉ូលិសគួរតែធ្វើការត្រួតពិនិត្យក្នុងរបៀប សមរម្យ មិនលើសកម្រិត និងមិនមានភាពរើសអើង។ នៅពេលមានការតវ៉ា ឬការប្រមូលផ្តុំនយោបាយដែលមិនទាន់បានអនុញ្ញាត ឬពិចារណាថាអាចបង្កគ្រោះថ្នាក់សន្តិសុខនោះទេ ប៉ូលីសអាចចូលរួមបង្ការនិងបំបែកក្រុមតវ៉ា ឬសកម្មភាពនោះដោយប្រើអំណាចតាមច្បាប់។ ប្រសិនបើមានការបំពានច្បាប់ ឬមានសកម្មភាពហិង្សា ឬបំពានលើសិទ្ធិអ្នកដទៃ ប៉ូលីសអាចចាប់ខ្លួនអ្នកចូលរួម និងធ្វើការស៊ើបអង្កេត។ នៅពេលខ្លះការចូលរួមក្នុងការពិភាក្សារបស់ប៉ូលីសជាមួយអ្នករៀបចំការតវ៉ា ឬអ្នកដឹកនាំនយោបាយក៏ជាផ្នែកមួយសំខាន់ ដើម្បីចរចា និងគ្រប់គ្រងការប្រមូលផ្តុំឲ្យមានភាពរលូនមិនអាណាធិបតេយ្យ នឹងនាំមកនូវសន្តិសុខ។ ការឆ្លើយតបរបស់ប៉ូលីសចំពោះ ការប្រមូលផ្តុំនយោបាយ និងការតវ៉ានៅក្នុងប្រទេសកម្ពុជាមានលក្ខណៈរឹតបន្តឹង និងត្រួតពិនិត្យយ៉ាងខ្លាំង។ ប៉ុន្តែការត្រួតពិនិត្យនេះត្រូវតែធ្វើក្នុងបរិបទគោរពច្បាប់ និងសិទ្ធិមនុស្ស ដោយប្រើវិធានការដែលសមស្រប និងចាំបាច់។ លើសពីនេះទៀត ប៉ូលីសត្រូវតែត្រួតពិនិត្យការប្រមូលផ្ដុំ ដើម្បីរក្សាសន្តិសុខ គឺឲ្យស្របទៅនឹងតួនាទីរបស់ពួកគេ។ ទោះបីជាមានការត្រួតពិនិត្យខ្លាំងយ៉ាងណាក៏ដោយ ប៉ូលីសនៅក្នុងប្រទេសកម្ពុជា ត្រូវតែគោរពសិទ្ធិមនុស្ស និងសិទ្ធិឲ្យបង្ហាញមតិ ដោយបញ្ជាក់ថាការប្រមូលផ្តុំនយោបាយ និងការតវ៉ា គឺជាសិទ្ធិបឋមមួយក្នុងប្រព័ន្ធប្រជាធិបតេយ្យ។ បើប៉ូលីសប្រើអំណាចដើម្បីរារាំងការប្រមូលផ្តុំ ឬកម្ទេចសម្លេងប្រឆាំងដែលមានសន្តិភាព តាមចិត្តរបស់ខ្លួនដោយមិនមានការពិភាក្សាឬការអនុញ្ញាតពីរាជរដ្ឋាភិបាលទេ នោះគឺជាការរំលោភសិទ្ធិ ហើយក៏អាចបង្កឱ្យមានភាពតានតឹងក្នុងនយោបាយ និងបង្កើនការបង្ហូរឈាម ថែមទាំងប៉ះពាល់ដល់ភាពជឿជាក់លើរដ្ឋាភិបាល។ ប៉ូលិសអាចចេញបញ្ជាចាំបាច់លុះត្រាតែមាន ហេតុផលច្បាស់លាស់ និង សម្របសម្រួលជាមួយអ្នករៀបចំ។ នៅក្នុងប្រទេសកម្ពុជា ច្បាប់ស្តីពីការប្រមូលផ្ដុំសាធារណៈ មានប្រការជាក់លាក់និយាយពីសិទ្ធិនេះ និងស្ថានភាពដែលអាចបដិសេធ ឬ បិទបញ្ចប់សកម្មភាពនោះបាន។ ដើម្បីរក្សាតុល្យភាពអោយបានល្អ រាជរដ្ឋាភិបាល និងប៉ូលិសគួរតែមានសេចក្ដីអំណត់អត់ធ្មត់ បង្កើតប្រព័ន្ធអនុញ្ញាតសកម្មភាពប្រកបដោយសន្តិភាពដែលមិនធ្វើអោយមានការភ័យខ្លាច រួមទាំងបង្កើនការបណ្តុះបណ្តាលប៉ូលិសលើសិទ្ធិមនុស្ស និងចាត់វិធានការសមរម្យ។ ការអនុញ្ញាត ឬការអនុម័តអាចត្រូវការសម្រាប់ព្រឹត្តិការណ៍នយោបាយក្នុងប្រទេសកម្ពុជា ដូចជា ការតវ៉ា សន្និសីទ សន្និបាត ឬសកម្មភាពផ្សេងៗដែលមានសារៈសំខាន់សម្រាប់នយោបាយ ជាធម្មតាត្រូវការការអនុញ្ញាត ឬការអនុម័តពីអាជ្ញាធរដែលពាក់ព័ន្ធ ហើយវាអាស្រ័យលើប្រភេទនៃព្រឹត្តិការណ៍ និងកន្លែងដែលព្រឹត្តិការណ៍នោះត្រូវធ្វើឡើង។ ប្រសិនបើមានការប្រមូលផ្តុំតាមទីសាធារណៈ ឬព្រឹត្តិការណ៍នយោបាយមានការប្រមូលផ្តុំមនុស្ស ដូចជា ការតវ៉ា ឬបាតុកម្ម ត្រូវគ្រប់គ្រងដោយច្បាប់ស្ដីពីសិទ្ធិការប្រមូលផ្តុំសន្តិភាព។ ត្រូវស្នើសុំការអនុញ្ញាតពីអាជ្ញាធរ ដូចជា អភិបាលខណ្ឌ ស្រុក និង ក្រុង យ៉ាងតិច ៥ថ្ងៃមុនព្រឹត្តិការណ៍។ អាជ្ញាធរអាចអនុញ្ញាត ឬបដិសេធ ដោយយោងទៅតាមសុវត្ថិភាពសាធារណៈ។ ចំពោះការធ្វើសន្និសិទ ឬសន្និបាតនយោបាយវិញ ប្រសិនបើធ្វើនៅក្នុងអាគារ ឬសណ្ឋាគារ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរ ពិសេសបើមានអ្នកចូលរួមច្រើន ឬភ្ញៀវអន្តរជាតិ។ ក្រុមប្រជាជនឬគណបក្សនយោបាយត្រូវធ្វើការជូនដំណឹងទៅអាជ្ញាធរ ដើម្បីទទួលបានការអនុម័ត។ ចំណែកឯគណបក្សនយោបាយអាចមានសិទ្ធិធ្វើសកម្មភាពនយោបាយ ក៏ប៉ុន្តែត្រូវគោរពច្បាប់ជាចម្បង។ ក្នុងអំឡុងពេលបោះឆ្នោត សកម្មភាពយុទ្ធនាការត្រូវបានគ្រប់គ្រងដោយគ.ជ.ប និងអាជ្ញាធរមូលដ្ឋាន។ ជាងនេះទៅទៀត នៅក្នុងប្រទេសកម្ពុជាការគ្រប់គ្រងមនុស្សប្រមូលផ្ដុំ និងតំបន់ដែលត្រូវបានកំណត់ប្រើប្រាស់ ត្រូវបានអនុវត្តជាក់លាក់ដោយអាជ្ញាធរដើម្បីថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ក្នុងព្រឹត្តិការណ៍មនុស្សច្រើនប្រមូលផ្តុំគ្នា។ ប៉ូលិសអាចចេញសេចក្តីរាយការណ៍ព្រមាន មុនធ្វើសកម្មភាពអនុវត្ត។ សេចក្តីរាយការណ៍ព្រមាននោះអាចជាសារប្រកាសសំរាប់ប្រជាពលរដ្ឋ ឬក្រុមអ្នករៀបចំព្រឹត្តិការណ៍ដែលប៉ូលិសចាត់ទុកថា ព្រឹត្តិការណ៍ ឬសកម្មភាពរបស់ពួកគេ អាចបង្កហានិភ័យ ឬរំខានសន្តិសុខសាធារណៈ។ សេចក្តីរាយការណ៍នេះជាវិធីចុងក្រោយសម្រាប់រារាំង ឬកែប្រែការរៀបចំព្រឹត្តិការណ៍ មុនការអនុវត្តវិធានការជាចម្បង។ ពេលវេលាដែលផ្តល់សេចក្តីរាយការណ៍គឺ មុនពេលព្រឹត្តិការណ៍ ឬមុនការចាប់ផ្តើមសកម្មភាពណាដែលអាចប៉ះពាល់ដល់សន្តិសុខសង្គម។ ទោះជាយ៉ាងណាការចេញសេចក្តីរាយការណ៍ក៏អាចមានផលប៉ះពាល់ផងដែរ។ ផលប៉ះពាល់នោះគឺ ប្រជាពលរដ្ឋឬក្រុមរៀបចំព្រឹត្តិការណ៍ ត្រូវពិចារណាផ្លាស់ប្តូរឬលុបចោលសកម្មភាព ប្រសិនបើមិនគោរព អាចនាំឱ្យប៉ូលិសប្រើប្រាស់វិធានការជាច្រើនដូចជា ចាប់ខ្លួន ឬបញ្ឈប់ព្រឹត្តិការណ៍។ ជារឿយៗ ការរាយការណ៍ព្រមានគឺជាវិធីដំបូងមួយ មុនការអនុវត្តន៍វិធានការ។ ឧទាហរណ៍ ប៉ូលីសចេញសេចក្តីរាយការណ៍ព្រមានទៅក្រុមបាតុករ មុនពេលពួកគេធ្វើបាតុកម្ម ដើម្បីបង្ការការតវ៉ា ឬការប្រមូលផ្តុំដោយគ្មានការអនុញ្ញាត ដែលអាចបង្ករបញ្ហាអសន្តិសុខ។ និយាយរួម ប៉ូលីសមានសិទ្ធិចេញសេចក្តីរាយការណ៍ព្រមានជាមុន ដើម្បីធានាសុវត្ថិភាពសាធារណៈ និងសណ្ដាប់ធ្នាប់សង្គម។ សរុបមកប៉ូលីសនៅក្នុងប្រទេសកម្ពុជា មានតួនាទីក្នុងការជួយធានាសន្តិសុខ និងគ្រប់គ្រងបរិបទនយោបាយ ប៉ុន្តែវាក៏ត្រូវតែមានការរួមគ្នានឹងការពារសិទ្ធិមនុស្ស ដើម្បីរក្សាសន្តិភាព និងលក្ខណៈប្រជាធិបតេយ្យ។ ហើយប៉ូលីសនៅក្នុងប្រទេសកម្ពុជា តែងតែឆ្លើយតបការប្រមូលផ្តុំដោយវិធានការតឹងរឹង ដែលរួមមានការត្រួតពិនិត្យ ការបំបែក ការចាប់ខ្លួន និងការចោទប្រកាន់តាមច្បាប់។